ពិធីមង្គលការ ជាភាពបង្ហាញដ៏សំខាន់មួយនៃវប្បធម៌ និងទំនៀមទម្លាប់ជាតិខ្មែរ ដែលបន្តតាមជំនាន់មួយទៅមួយ។ នៅជនបទ ពិធីនេះមិនមែនជារឿងផ្ទាល់ខ្លួនរបស់គ្រួសារប្ដីភរិយាទេ ប៉ុន្តែវាជាកិច្ចការសហគមន៍ដែលមានការចូលរួមយ៉ាងសកម្មពីសមាជិកទាំងមូល។ ពិធីមង្គលការមានពិធីច្រើនដែលត្រូវប្រារព្ធដូចនេះកូនកម្លោះកូនក្រមុំមិនអាចធ្វើតែពីរនាក់បានត្រូវតែមានការចូលរួមពីសំណាក់ឪពុកម្តាយ បងប្អូន និងញាតិមិត្តជិតខាង។ វាបង្ហាញពីភាពអាណិត ស្រលាញ់ និងការយកចិត្តទុកដាក់គ្នារវាងសមាជិកសហគមន៍។ នៅក្នុងពិធីមង្គលការ មិនត្រឹមតែជាការជួបជុំសម្រាប់អបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រព្រឹត្តិការណ៍ដែលបង្រួបបង្រួមសមាជិកជុំគ្នា ដើម្បីចែករំលែកការជួយគ្នា និងការឧបត្ថម្ភផ្នែកផ្សេងៗ។ ដែលមុននឹងកម្មវិធីចាប់ផ្ដើមមកដល់គេត្រូវរៀបចំផ្ទះសម្បែងមុនពេលពិធីរៀបការ គឺជាការងារមួយសំខាន់ណាស់ ដែលជួយធ្វើអោយពិធីកាន់តែមានរបៀប និងធ្វើឲ្យភ្ញៀវទទួលបានអារម្មណ៍ល្អ។ សហគមន៍នោះ មានការចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ពីការជួយសម្អាតទីធ្លា រៀបចំឆាក បន្ទប់ និងសម្ភារៈផ្សេងៗដែលត្រូវប្រើក្នុងពិធី។ ការសម្អាតនឹងរៀបចំបរិយាកាសឲ្យស្អាត និងមានភាពរីករាយ ជួយបង្កើតមហិច្ឆតាបរិយាកាសឲ្យសមស្របសម្រាប់ការប្រព្រឹត្តិពិធី។ ពួកគេជួយក្នុងការជ្រើសរើសគ្រឿងទេស បន្លែ និងចម្អិនម្ហូបអាហារបរិច្ឆេទ ដែលសមស្របនឹងឱកាស ព្រមទាំងបង្ហាញពីស្នាដៃដ៏អស្ចារ្យនៃការរួមគ្នានៃក្រុមអ្នកចម្អិន។ ក្នុងករណីមានទីធ្លាធំគេត្រូវរៀបចំមុនបណ្តើរកុំឱ្យដល់ថ្ងៃមង្គលការធ្វើមិនទាន់ អ្នកសហគមន៍ណាត់ម៉ោងគ្នាដើម្បីជួយរៀបចំ។ និងបែងចែកទីតាំងនិងតួនាទី នេះបញ្ជាក់ថាប្រជាជននៅតាមជនបទមានការសហការគ្នានិងយកចិត្តទុកដាក់ចំពោះការងារ។ មួយវិញទៀតពួកគាត់បានចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីមកជួយគ្នាទៅវិញទៅមក។ ការរៀបចំជួយសម្អាតមានច្រើនដូចជាការជួយគ្នាក្នុងការលាងចាន ស្លាបព្រានិងរបស់ប្រើប្រាស់ផ្សេងៗដែលត្រូវប្រើនៅក្នុងកម្មវិធីមង្គល។ នៅជុំវិញផ្ទះបើមានសម្រាមពួកគាត់បានជួយបោសសំអាចដោយចិត្ត បើមានព្រៃអាចមានការកាប់ឆ្កាព្រៃឱ្យមើលមកស្រឡះនិងស្អាតទូលាយ។ នេះក៏ជាផ្នែកមួយដែលជួយយោងកម្មវិធីមង្គលការប្រារព្ធទៅយ៉ាងអធិកអធម។ នៅតាមបន្ទប់នីមួយនៃផ្ទះដែលរៀបចំកម្មវិធីត្រូវបានបងប្អូនជិតឆ្ងាយជួយសម្អាតនិងរៀបចំព្រោះបន្ទប់ស្អាតនិងបរិស្ថានស្អាតនៅជុំវិញផ្ទះនាំសិរីសួស្តី។ ក្រៅពីនេះ អ្នកភូមិ និងសមាជិកសហគមន៍ក៏បានចូលរួមយ៉ាងស្មោះត្រង់ក្នុងការរៀបចំចំណីអាហារ។ បន្ថែមទៀតការរៀបចំម្ហូបអាហារដើម្បីភ្ញៀវចូលរួមកម្មវិធី មិនមែនកូនក្រមុំកូនកម្លោះមកចម្អិនធ្វើម្ហូបនោះទេ ត្រូវមានការចូលរួមពេលបងប្អូននៅតាមសហគមន៍មិនថាតិចច្រើនក្តី។ ថែមទាំងកម្មវិធីជ័យមង្គលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ដូចនេះពួកគាត់ត្រូវជួយគិតគូមុខម្ហូបដែលត្រូវធ្វើនិងសិក្កសម។ ដោយម្ហូបក្នុងមង្គលការមិនមែនមួយមុខឬពីរមុខទេគឹមានច្រើនដូចនេះពួកគាត់ត្រូវងើបពីព្រលឹម ដើម្បីរៀបចំគ្រឿង បន្លែ និងធ្វើការព្រៀងទុក។ ដោយបន្លែខ្លះអាចជិតទុកមុនបន្លែខ្លះពួកគាត់ត្រូវងើបរៀបចំពីព្រលឹមដើម្បីដាក់ក្នុងម្ហូបនិងរៀបចំទទួលភ្ញៀវ។ ដោយព្រឹកបងប្អូនខាងរៀបចំម្ហូបមានដូចជាការបបរ និងថ្ងៃត្រង់ដាំបាយនិងធ្វើម្ហូបយ៉ាងច្រើនមុខ ប៉ុន្តែពួកគាត់មានទឹកមុខរីករាយទោះមកមើលហាត់ក៏ដោយ។ បន្ថែមពីនេះការរៀបចំំផ្លែឈើ ដូចជាផ្លែឈើសម្រាប់ហែរជំនួនបងប្អូននៅតាមជនបទនាំគ្នារៀបចំដាក់ថាស ពេលខ្លះរៀបចំទុកពីយប់និងពេលខ្លះរៀបជិតភ្លឺ។ ប៉ុន្តែភាគច្រើនពួកគាត់រៀបចំពីយប់ ដើម្បីមានភាពងាយស្រួលនិងទាន់ពេលវេលា។ បន្ទាប់មកការៀបចំឆាតក៏ជារឿងសំខាន់ផងដែរ ដើម្បីមានកន្លែងសម្រាប់ការរាំរបាំ និងសិល្បៈប្រពៃណីបានយ៉ាងត្រឹមត្រូវ។ បន្ថែមពីនេះ ការរាំរបាំ និងសិល្បៈប្រពៃណីក៏ជារឿងមួយដែលបង្កើតបរិយាកាសសប្បាយរីករាយនៅក្នុងពិធី។ ក្រុមអ្នកស្ម័គ្រចិត្តក្នុងសហគមន៍បានចូលរួមសកម្មក្នុងការរាំរបាំផ្សេងៗ ដើម្បីបង្ហាញភាពរួបរួមនៃវប្បធម៌ និងធ្វើឲ្យពិធីកាន់តែមានរសជាតិផ្ទាល់ខ្លួន។ ពេលឈានដល់កម្មវិធីរាំជុំគ្នាជាមួយបងប្អូននិងភ្ញៀវដែលចូលរួម ដោយបងប្អូននៅតាមជនបទគឺមានភាពសប្បាយរីករាយនិងចូលរួមយ៉ាងពេញចិត្ត។ ដោយសារការចូលរួមយ៉ាងសកម្ម និងជាទ្រព្យសម្បត្តិរបស់សហគមន៍នេះ ការប្រព្រឹត្តិពិធីមង្គលការនៅជនបទក្លាយជាពិធីដែលមានភាពជោគជ័យ និងមានការតភ្ជាប់បុគ្គលិកជនក្នុងសហគមន៍បានយ៉ាងរឹងមាំ។ នេះបង្ហាញពីការទំនាក់ទំនងនិងភាពរួបរួមរបស់មនុស្សក្នុងសហគមន៍ ដែលជាគន្លងដ៏មានតម្លៃសម្រាប់ការរីកចម្រើនរបស់ពួកគេ។